សុខភាពផ្លូវចិត្តគឺជាផ្នែកមួយដ៏សំខាន់នៃសុខុមាលភាពរបស់មនុស្សគ្រប់រូប។ នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន សុខភាពផ្លូវចិត្តនៅតែជាប្រធានបទមួយដែលមិនទាន់ត្រូវបានគេលើកយកមកពិភាក្សាបានទូលំទូលាយនោះទេ។ វាបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវិតប្រចាំថ្ងៃរបស់ប្រជាជនជាច្រើននាក់ដោយស្ងាត់ស្ងៀម។ ការយល់ដឹងអំពីបញ្ហានេះនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ។ ជាទូទៅ ការយល់ដឹងអំពីសុខភាពផ្លូវចិត្តក្នុងចំណោមប្រជាជនខ្មែរនៅមានកម្រិតនៅឡើយ។ ប្រជាជនភាគច្រើនមិនទាន់បានបែងចែកឱ្យបានច្បាស់លាស់រវាងជំងឺផ្លូវកាយ និងជំងឺផ្លូវចិត្តនោះទេ។ បញ្ហាសុខភាពផ្លូវចិត្តមួយចំនួននៅតែត្រូវបានគេយល់ច្រឡំថាជាបញ្ហាអរូបី។ ពួកគេយល់ថាបញ្ហាទាំងនោះបណ្តាលមកពី ខ្មោចចូល អំពើធ្មប់ ឬជាផលវិបាកនៃ កម្មពៀរ។ ការយល់ច្រឡំនេះបាននាំឱ្យអ្នកជំងឺទៅរកការព្យាបាលមិនត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រ។ ពាក្យថា "សុខភាពផ្លូវចិត្ត" ខ្លួនឯងក៏មិនទាន់ត្រូវបានគេប្រើប្រាស់ ឬយល់ច្បាស់ពីអត្ថន័យរបស់វាដែរ។ មនុស្សមួយចំនួននៅតែប្រើពាក្យសំដីដែលបង្កប់ន័យរើសអើងដូចជា "មនុស្សឆ្កួត" ឬ "មនុស្សមិនពេញលក្ខណៈ"។ កង្វះការអប់រំ និងការជជែកដេញដោលជាសាធារណៈ ហើយវាបានរួមចំណែកដល់ការយល់ដឹង។ ចំពោះមនុស្សចាស់ ការយល់ដឹងអំពីបញ្ហានេះរឹតតែនៅមានកម្រិតខ្លាំង។ ពួកគេធំដឹងក្តីនៅក្នុងបរិយាកាសមួយដែលសុខភាពផ្លូវចិត្តមិនត្រូវបានគេលើកមកនិយាយឡើយ។ ជាពិសេស បទពិសោធន៍ដ៏ឈឺចាប់នៃរបបខ្មែរក្រហម បានបន្សល់ទុកនូវរបួសផ្លូវចិត្តយ៉ាងជ្រៅ។ ប៉ុន្តែបញ្ហាទាំងនេះច្រើនតែត្រូវបានគេលាក់បាំង ឬចាត់ទុកជារឿងធម្មតាដែលត្រូវតែទ្រាំ។ មនុស្សចាស់អាចសន្មតថាភាពតានតឹងផ្លូវចិត្តកើតចេញពីអតីតកាល ឬកម្មពៀរ។ ពួកគេអាចនឹងស្ទាក់ស្ទើរក្នុងការទទួលស្គាល់ថាខ្លួនមានបញ្ហាសុខភាពផ្លូវចិត្ត។ ការរើសអើងទៅលើអ្នកមានជំងឺផ្លូវចិត្តកាន់តែខ្លាំងចំពោះក្រុមអាយុនេះ។ ពួកគេអាចនឹងជ្រើសរើសទៅរក គ្រូខ្មែរ ឬព្រះសង្ឃ ជាជាងទៅមន្ទីរពេទ្យ។ នេះបានធ្វើឱ្យពួកគេពិបាកក្នុងការទទួលបានការព្យាបាលត្រឹមត្រូវ។ ជាញឹកញាប់ ពួកគេផ្តល់អាទិភាពដល់សុខភាពផ្លូវកាយជាជាងសុខភាពផ្លូវចិត្ត។ ការយល់ដឹងរបស់យុវជនមានភាពប្រសើរជាងមុន ប៉ុន្តែនៅតែមិនទាន់គ្រប់គ្រាន់។ ការផ្សព្វផ្សាយអំពីបញ្ហាសុខភាពផ្លូវចិត្តនៅកម្ពុជានៅមិនទាន់មានលក្ខណៈទូលំទូលាយនៅឡើយទេ។ បើប្រៀបធៀបទៅនឹងយុទ្ធនាការសុខភាពផ្លូវកាយ យុទ្ធនាការសុខភាពផ្លូវចិត្តនៅមានតិចតួចនៅឡើយ។ ព័ត៌មានភាគច្រើនគឺអាចរកបាននៅតាមទីក្រុងធំៗ ប៉ុន្តែមិនមាននៅតាមជនបទទេ។ អង្គការក្រៅរដ្ឋាភិបាល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយនេះ។ ក្រសួងសុខាភិបាល ក៏បានចាប់ផ្តើមគំនិតផ្តួចផ្តើមមួយចំនួនផងដែរ ប៉ុន្តែនៅតែត្រូវការច្រើនជាងនេះ។ ប្រព័ន្ធផ្សព្វផ្សាយមហាជន ទូរទស្សន៍ វិទ្យុ ជួនកាលបានលើកយកប្រធានបទនេះមកនិយាយ។ ប៉ុន្តែការផ្សព្វផ្សាយនេះមិនទាន់មានភាពទៀងទាត់ និងស៊ីជម្រៅនោះទេ។ បណ្តាញសង្គមគឺជាវេទិកាដែលកំពុងរីកចម្រើនសម្រាប់ការលើកកម្ពស់ការយល់ដឹងសុខភាពផ្លូវចិត្ត។ ទោះជាយ៉ាងណា មិនមែនគ្រប់គ្នាមានលទ្ធភាពទទួលបាន ឬទុកចិត្តព័ត៌មានពីបណ្តាញសង្គមនោះទេ។ ការជជែកដេញដោលដោយបើកចំហអំពីសុខភាពផ្លូវចិត្តនៅតែជាប្រធានបទដែលគេមិនហ៊ាននិយាយ។ បញ្ហានេះរារាំងដល់ការផ្សព្វផ្សាយព័ត៌មានប្រកបដោយប្រសិទ្ធភាព។ កង្វះអ្នកជំនាញសុខភាពផ្លូវចិត្តក៏បានកាត់បន្ថយលទ្ធភាពនៃការអប់រំទូលំទូលាយផងដែរ។ វាជាតម្រូវការចាំបាច់សម្រាប់សារសុខភាពសាធារណៈដែលសមស្របតាមវប្បធម៌ និងងាយស្រួលយល់។ ការរើសអើង គឺជាឧបសគ្គដ៏ធំមួយសម្រាប់ការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព។ ប្រជាជនតែងតែមានអារម្មណ៍ខ្មាសអៀនក្នុងការនិយាយអំពីបញ្ហាសុខភាពផ្លូវចិត្តរបស់ខ្លួន។ នេះធ្វើឱ្យយុទ្ធនាការអប់រំពិបាកទៅដល់ក្រុមគោលដៅ។ កង្វះថវិកាសម្រាប់យុទ្ធនាការផ្សព្វផ្សាយទ្រង់ទ្រាយធំក៏ជាកត្តារាំងស្ទះផងដែរ។ ធនធានមនុស្សដែលមានការបណ្តុះបណ្តាលផ្នែកផ្សព្វផ្សាយសុខភាពផ្លូវចិត្តនៅមានកំណត់។ របាំងភូមិសាស្ត្រក្នុងការទៅដល់សហគមន៍ដាច់ស្រយាលក៏ជាបញ្ហាប្រឈមដែរ។ សេវាសុខភាពផ្លូវចិត្តសាធារណៈមិនទាន់មានភាពគ្រប់គ្រាន់ក្នុងការផ្តល់ការអប់រំដល់ប្រជាជនឡើយ។ ជាទូទៅ ការស្វែងរកសេវាសុខភាពផ្លូវចិត្តនៅកម្ពុជាមិនមែនជារឿងងាយស្រួលនោះទេ។ វានៅតែមានការខ្វះខាតយ៉ាងខ្លាំងនូវអ្នកជំនាញសុខភាពផ្លូវចិត្តដូចជា គ្រូពេទ្យចិត្តសាស្ត្រ និងអ្នកចិត្តសាស្រ្ត។ សេវាព្យាបាលភាគច្រើនត្រូវបានប្រមូលផ្តុំនៅតាមទីក្រុងធំៗ ជាពិសេសនៅរាជធានីភ្នំពេញ។ តំបន់ជនបទមានលទ្ធភាពទទួលបានសេវាថែទាំសុខភាពផ្លូវចិត្តឯកទេសតិចតួច ឬគ្មានតែម្តង។ មន្ទីរពេទ្យរដ្ឋអាចមានគ្រូពេទ្យទូទៅ ប៉ុន្តែមិនប្រាកដថាមានអ្នកឯកទេសសុខភាពផ្លូវចិត្តនោះទេ។ គុណភាពនៃការថែទាំក៏អាចមានភាពខុសគ្នាខ្លាំងពីកន្លែងមួយទៅកន្លែងមួយទៀត។ ការរើសអើងបានរារាំងមនុស្សជាច្រើនមិនឱ្យស្វែងរកជំនួយ ទោះបីជាមានសេវាកម្មក៏ដោយ។ ប្រជាជនខ្លាចត្រូវបានគេវិនិច្ឆ័យ ឬរើសអើងប្រសិនបើពួកគេទទួលស្គាល់ថាមានបញ្ហាផ្លូវចិត្ត។ ថ្លៃសេវាព្យាបាលសុខភាពផ្លូវចិត្តឯកជនអាចជាបន្ទុកហិរញ្ញវត្ថុដ៏ធំសម្រាប់គ្រួសារជាច្រើន។ ការធ្វើដំណើរទៅកាន់កន្លែងព្យាបាលក៏ជាឧបសគ្គសម្រាប់អ្នកនៅក្រៅទីក្រុងផងដែរ។ របាំងភាសាជាមួយអ្នកជំនាញសុខភាពផ្លូវចិត្តបរទេសក៏អាចជាបញ្ហាដែរ បើទោះជាមានក៏ដោយ។ សុខភាពផ្លូវកាយ និងផ្លូវចិត្ត ជារឿយៗត្រូវបានព្យាបាលដោយឡែកពីគ្នា។ ប្រព័ន្ធយុត្តិធម៌ និងប្រព័ន្ធគាំទ្រសង្គមសម្រាប់សុខភាពផ្លូវចិត្តក៏នៅមិនទាន់អភិវឌ្ឍន៍ពេញលេញដែរ។ អង្គការក្រៅរដ្ឋាភិបាលមួយចំនួនផ្តល់សេវាឥតគិតថ្លៃ ឬមានតម្លៃទាប ប៉ុន្តែសមត្ថភាពរបស់ពួកគេនៅមានកំណត់។ ការស្វែងរកជំនួយទាមទារឱ្យមានការតស៊ូ និងជារឿយៗក៏ត្រូវការបណ្តាញគាំទ្រដ៏រឹងមាំផងដែរ។ សូម្បីតែក្នុងចំណោមអ្នកដែលមានការអប់រំខ្ពស់ក៏ដោយ ការស្ទាក់ស្ទើរក្នុងការទៅពិគ្រោះយោបល់នៅតែមាន។ ការរង់ចាំយូរដើម្បីបានជួបអ្នកឯកទេសក៏អាចធ្វើឱ្យអ្នកជំងឺអស់សង្ឃឹមផងដែរ។ សេវាទូរគមនាគមន៍វេជ្ជសាស្ត្រ និងការប្រឹក្សាតាមអនឡាញ កំពុងលេចចេញជាបណ្តើរៗ។ ប៉ុន្តែសេវាទាំងនេះនៅមិនទាន់រីករាលដាលទូលំទូលាយ ឬត្រូវបានគ្រប់គ្រងបានល្អនៅឡើយ។ បញ្ហាទាំងនេះបង្ហាញថា ការទទួលបានជំនួយផ្នែកសុខភាពផ្លូវចិត្តនៅតែជារឿងលំបាកសម្រាប់ប្រជាជនខ្មែរ។ ការវិនិយោគបន្ថែមលើវិស័យនេះគឺចាំបាច់ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន។